ទេវទត្ត គឺជាបងប្អូនជីដូនមួយរបស់ព្រះពុទ្ធ ដែលតែងតែមានគំនិតអាក្រក់ និងគំនិតចង់បង្កជម្លោះ ឬបំផ្លាញព្រះពុទ្ធ និងសាវ័ករបស់ព្រះអង្គ។ គាត់ត្រូវបានគេចាត់ទុកថាជាបុគ្គលដែលមានចិត្តឫស្យា ច្រណែន ប្រព្រឹត្តអំពើអាក្រក់ និងមានបំណងអាក្រក់ជាច្រើន។ ណាមួយវិញទៀតវាក៏ជាពពួកសត្វដែលកើតនៅក្នុងសុគតិភព (ឋានសួគ៌) ដោយសារបុណ្យកុសលដែលខ្លួនបានសាងពីជាតិមុន។ ទេវតាត្រូវបានគេចាត់ទុកថាជាអ្នកមានចិត្តល្អ មានមេត្តាករុណា ចេះជួយសង្គ្រោះអ្នកដទៃ នាំមកនូវសេចក្តីសុខសេចក្តីចម្រើន និងជាទីគោរពបូជា។ ន័យដូចសុភាសិតនេះចង់សំដៅទៅលើបុគ្គលម្នាក់ មានចិត្តដូចទេវទត្ត ដែលជាមនុស្សមានចិត្តគំនិតអាក្រក់ ហើយមានមាត់ជាទេព្តាដែលមានគំនិតល្អ។ ន័យប្រៀបធៀប សុភាសិតនេះប្រៀបធៀបចិត្តរបស់មនុស្សទៅនឹងទេវទត្តដែលអាក្រក់ គិតតែរឿងអាក្រក់ ហើយមាត់របស់មនុស្សទៅនឹងទេវតា ដែលនិយាយពាក្យពីរោះ ពាក្យល្អៗ។ ការប្រៀបធៀបនេះបង្ហាញពីភាពផ្ទុយគ្នារវាង គំនិតនៅក្នុងចិត្ត និង ពាក្យសម្ដីដែលនិយាយចេញមក។ វាជាការប្រៀបធៀបទៅនឹងបុគ្គលដែល ពុតត្បុត មុខពីរ និង មិនស្មោះត្រង់។ សុភាសិត "ចិត្តជាទេវទត្ត មាត់ជាទេវតា" មានន័យថា មនុស្សដែលមានគំនិត ឬចិត្តអាក្រក់ គិតតែរឿងឫស្យា ច្រណែនឈ្នានីស ឬចង់បៀតបៀនអ្នកដទៃ។ ផ្ទុយទៅវិញ បែរជាសម្ដែងចេញនូវពាក្យសម្ដីពីរោះ ផ្អែមល្ហែម សុភាពរាបសារ ឬពាក្យសម្ដីដែលនាំឱ្យគេជឿថាខ្លួនជាមនុស្សល្អ។ សុភាសិតនេះដាស់តឿនឱ្យយើងប្រុងប្រយ័ត្នចំពោះមនុស្សប្រភេទនេះ ព្រោះពួកគេអាចបង្កគ្រោះថ្នាក់បានដោយយើងមិនបានដឹងខ្លួន ហើយក៏ជាការបង្ហាញពីភាពមិនស៊ីគ្នារវាងគំនិត និងទង្វើរបស់មនុស្ស។ សុភាសិតនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងសង្គមខ្មែរ ហើយមានសារៈសំខាន់ណាស់ក្នុងការបង្រៀនឱ្យមនុស្សចេះពិចារណា និងប្រុងប្រយ័ត្នគ្រប់ពេលដែលជួបមនុស្សប្រភេទនេះ។ សុភាសិតនេះរំឭកយើងឱ្យប្រុងប្រយ័ត្នចំពោះអ្នកដែលនិយាយល្អ តែមានបំណងអាក្រក់។ ក្នុងសង្គមខ្មែរ មានមនុស្សខ្លះដែលនិយាយពាក្យពីរោះរណ្តំ ដើម្បីបោកប្រាស់ ឬទាញយកផលប្រយោជន៍ពីអ្នកដទៃ។ វាបង្រៀនយើងថាកុំឱ្យជឿជាក់លើសម្ដីតែម្យ៉ាង ប៉ុន្តែត្រូវសង្កេតមើលទង្វើ និងចេតនាពិតរបស់មនុស្ស។ សុភាសិតនេះក៏ជាការអប់រំសីលធម៌ផងដែរ ដោយជំរុញឱ្យមនុស្សមានភាពស្មោះត្រង់ទាំងក្នុងចិត្តគំនិត និងពាក្យសម្ដី។ វារំឭកយើងឱ្យមានភាពបរិសុទ្ធទាំងក្នុង និងក្រៅខ្លួន ដើម្បីរស់នៅក្នុងសង្គមមួយដោយភាពស្មោះត្រង់ និងសុខដុមរមនា។។ នៅពេលដែលមនុស្សយល់អំពីន័យនៃសុភាសិតនេះ ពួកគេនឹងកាន់តែប្រយ័ត្នចំពោះការបង្កជម្លោះ ឬការនិយាយដើមគេ ដែលអាចបំផ្លាញសាមគ្គីភាពក្នុងសង្គម។ វាជួយឱ្យយើងអាចបែងចែករវាងមិត្តល្អដែលនិយាយត្រង់ និងមិត្តក្លែងក្លាយដែលនិយាយផ្អែមតែបង្កប់ចេតនាអាក្រក់។